នៅក្នុងប្រទេសកម្ពុជា មានរឿងព្រេងជាច្រើនប្រភេទណាស់ ដោយរឿងទាំងនោះតែងបានបង្ហាញពី ប្រវត្តិសាស្រ្ដ ទីតាំងភូមិសាស្រ្ដ ហេតុការណ៍ ឬរឿងរ៉ាវផ្សេងៗជាច្រើន។ រឿង ភ្នំសន្ទុក ជារឿងព្រេងខ្មែរមួយដែលបាននិយាយពី ប្រវត្តិសាស្រ្ដ ភូមិសាស្រ្ដ និងទីតាំងនៃភ្នំសន្ទុក ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗទៀតផង។ រឿង ភ្នំសន្ទុកមានដំណាលថា កាលពីព្រេងនាយនៅស្រុកសន្ទុក ខេត្តកំពង់ធំសព្វថ្ងៃនេះ មានស្ដេចមួយអង្គ ទ្រង់មានព្រះអគ្គមហេសី ព្រះរាជបុត្រ ស្រីស្នំក្រមការ សេនាទាហាន និងនាហ្មឺនសព្វមុខមន្ត្រី ជាច្រើន។ ស្ដេចទ្រង់មានព្រះរាជបញ្ជាឲ្យឆ្ការព្រៃមួយកន្លែង សង់ប្រាសាទ ព្រះរាជវាំង និងគុហា ត្រង់នោះក៏ជាប់ឈ្មោះថា ភូមិប្រាសាទ រហូតមកដល់សព្វថ្ងៃ ។ លុះសង់ប្រាសាទនោះហើយ ព្រះរាជាទ្រង់បង្គាប់ឲ្យគេឆ្ការព្រៃមួយកន្លែង នៅឈាងខាងជើងខាងលិចប្រាសាទនោះ ដោយធ្វើជាទីកន្លែងសម្រាប់ស្រីស្នំហើយមានកំពែងជុំវិញទីនោះទៀតផង ទីនោះក៏ជាប់មានឈ្មោះថា ភូមិវាំង រហូតមកដល់សព្វថ្ងៃ ។ លុះធ្វើព្រះរាជវាំងហើយ ទ្រង់ត្រាស់បង្គាប់ឲ្យកាប់ឆ្ការព្រៃមួយកន្លែងទៀត នៅខាងលិចប្រាសាទ ដោយសង់ឃ្លាំងសម្រាប់ដាក់ព្រះរាជទ្រព្យ ទីនោះក៏ជាប់មានឈ្មោះថា ភូមិសង់ឃ្លាំង តែក្រោយមកគេហៅថា ភូមិតាំងក្រសាំងវិញ។ កាលនោះ ព្រះរាជាក៏បានបង្គាប់ឲ្យធ្វើកន្លែងមួយទៀត នៅខាងលិចឈាងខាងត្បូង ភូមិតាំងក្រសាំង សម្រាប់អ្នកចាំបក់ផ្លិតថ្វាយស្ដេច ទីនោះជាប់មានឈ្មោះថា ភូមិចាំបក់ ដល់សព្វថ្ងៃនេះ ។ ឯនៅខាងលិចឆៀងខាងត្បូងភូមិចាំបក់នោះមានបឹងមួយធំ វាជាទីដែលព្រះរាជាតែងនាំព្រះអគ្គមហេសី និងព្រះរាជបុត្រ ព្រះស្នំ ព្រមទាំងពលសេនា ទៅក្រសាលសប្បាយដោយការចាប់ត្រី រើសខ្យង ដកព្រលិត បេះត្រកួន ធ្វើជាក្រយាស្ងោយជាដើម ។ ថ្ងៃមួយព្រះរាជបុត្រីដែលទ្រង់យាងទៅក្រសាលទីនោះ មិនស្រួលព្រះទ័យ ដោយទ្រង់ក៏ព្រះកន្សែង ឯពួកស្រីស្នំក៏ច្រៀងបំពេបីបមថ្នមថ្នាក់បោសអង្អែល ទីនោះក៏ជាប់មានឈ្មោះថា បឹងបំពេ និង បឹងខ្យង ដល់មកសព្វថ្ងៃនេះ ។ ចំណែកនៅខាងជើងបឹងបំពេនោះ មានភ្នំមួយ ហៅថា ភ្នំធំ ស្រះខ្ចៅ និងភ្នំពេនជុំ ។ ភ្នំទាំងនេះជាប់គ្នា ជាទីដែលព្រះរាជាទ្រង់តែងនាំព្រះអគ្គមហេសីឡើងទៅក្រសាលបេះផ្លែឈើ មានផ្លែស្រគំ ភ្នំភ្នែង ព្រីង ព្រូស ព្និល ព្នៅ បង្គៅ សិរមាន់ ជើងចាប និងផ្លែឈើឯទៀតៗជាច្រើន ដោយសេចក្ដីសប្បាយ ។ ថ្ងៃមួយ ព្រះរាជាទ្រង់នាំព្រះរាជអគ្គមហេសី ព្រមទាំងព្រះរាជបុត្រទៅក្រសាលលើភ្នំនោះ។ នៅពេលនោះដែលព្រះរាជបុត្រទ្រង់ក៏ប្រឈួនជាខ្លាំង ហើយព្រះអង្គគង់នៅលើភ្នំនោះពុំបាន ទ្រង់ចាត់ឲ្យឆ្ការព្រៃមួយកន្លែងធ្វើជារោងនៅជើងភ្នំ។ ទ្រង់ក៏នាំបណ្ដោះព្រះអគ្គមហេសី ព្រះរាជបុត្រ និងស្រីស្នំ ព្រមទាំងពលសេនាចុះពីលើភ្នំនោះមក នៅតាមផ្លូវជ្រុងខាងលិចមកសំចតឈប់សម្រាកនៅក្នុងព្រៃមួយ ទីនោះក៏ជាប់ឈ្មោះថា ភូមិបណ្ដោះ តែសព្វថ្ងៃគេហៅថា ភូមិក្រកោះ វិញ ។ បន្ទាប់មក ព្រះរាជាទ្រង់នាំព្រះរាជបុត្រ មកគង់នៅរោងសម្រាកបណ្ដោះអាសន្ន ដែលនៅជើងភ្នំនោះ។ បន្ទប់មកទៀតទ្រង់រកពេទ្យ មកព្យាបាលព្រះរោគព្រះរាជបុត្រ ដោយមិនមានការធ្វេសប្រហែសឡើយ ប៉ុន្តែទោះបីមានឱសថ និងពេទ្យពូកែព្យាបាលយ៉ាងណាក៏ព្រះរោគព្រះរាជបុត្រនោះ នៅតែមិនបានស្រាកស្រាន្តឡើយ រឹតតែប្រឈួនថែមខ្លាំងឡើងៗ ដរាបដល់អស់ព្រះជន្មនៅទីនោះ ។ ឯព្រះរាជានិងព្រះរាជអគ្គមហេសី ទ្រង់ព្រះកន្សែង ស្រីស្នំនិងពួកពលទាំងអស់ យំសោកគ្រប់គ្នា ។ បន្ទប់មកទៀតព្រះរាជាទ្រង់ចាត់ចែងឲ្យគេធ្វើពិធីបុណ្យជាឱឡារិកនៅទីនោះទៅ ។ ឯទីជើងភ្នំដែលព្រះរាជាធ្វើរោងថែរក្សាព្រះរោគព្រះរាជបុត្រលុះដល់អស់ព្រះជន្មនោះ ក៏ជាប់មានឈ្មោះថា ភ្នំអាសន្នមានទុក្ខ តមកគេហៅថា ភ្នំសន្ទុក និង ភូមិសន្ទុក វិញមកដល់សព្វថ្ងៃ ។ ក្រោយមកព្រះរាជានិងព្រះអគ្គមហេសី ទ្រង់មានទុក្ខជាទម្ងន់ ទ្រង់ចេញព្រះរាជដំណើរចាកទីនោះ ទៅឈប់សុំចតនៅមាត់ស្ទឹងសែន ដើម្បីលំហែលព្រះរាជហឫទ័យរំដោះទុក្ខ តែមិនដូច្នោះ បែរជារឹតតែកើតទុក្ខផ្ទួនឡើង ។ គ្រានោះ ក៏មានសាមណេរមួយអង្គ បាននិមន្តទៅជួបនឹងព្រះរាជានៅឯទីនោះ ។ នៅពេលដែលសាមណេរបានឃើញព្រះរាជា និងព្រះអគ្គមហេសីសោយទុក្ខជាទម្ងន់ដូច្នោះ ក៏បានសួរទៅព្រះរាជា។ ព្រះរាជាក៏ទ្រង់ថ្លែងសេចក្ដីទុក្ខអំពីព្រះរាជបុត្រដែលបានសុគត់ទៅនោះ។ ទោះបីសាមណេរ បានអធិប្បាយពន្យល់ធម៌ល្អិតល្អន់យ៉ាងណាក៏ព្រះរាជា និងអគ្គមហេសី នៅតែមិនបាត់សេចក្ដីសោកស្ដាយឡើយ ។ ដោយសាមណេរជ្រាបរឿងនោះ ក៏ប្រាប់ទៅព្រះរាជាថា បើព្រះអង្គចង់ឃើញព្រះរូបព្រះរាជបុត្ររបស់ព្រះអង្គ សូមទ្រង់ឲ្យជាងយកម្សៅ ឬដីមកសូន ធ្វើជាព្រះរូបព្រះរាជបុត្រទុក គ្រាន់ទតលំហែព្រះទ័យរំដោះទុក្ខ។ នៅពេលដែលព្រះរាជាបានឮពុទ្ធដីកាបែបនេះហើយ ទ្រង់ក៏មានព្រះទ័យត្រេកអរ ទ្រង់ក៏ចាត់ឲ្យជាងធ្វើរូបសំណាកព្រះរាជបុត្រទុកនៅទីព្រៃមួយ។ លុះពេលធ្វើរូបសំណាក់ព្រះរាជបុត្ររួចហើយ ព្រះរាជាទ្រង់សព្វព្រះរាជហឫទ័យជាខ្លាំង ហើយទ្រង់ក៏បានស្រាកស្រាន្តពីទុក្ខសោកនោះ ដោយសារបានទតរូបសំណាកព្រះរាជបុត្រជាតំណាង ។ កន្លែងដែលធ្វើព្រះរូបព្រះរាជបុត្រនោះ ក៏ជាប់ឈ្មោះថា ភូមិសំណាក មកដល់សព្វថ្ងៃ ។ ក្រោយមកព្រះរាជាទ្រង់បាននាំព្រះរាជអគ្គមហេសី នឹងព្រះស្នំ ព្រមទាំងពួកពល ទៅក្រសាលនៅទីកន្លែងមួយខាងជើងទីតម្កល់ព្រះរូបសំណាកនោះ។ ទ្រង់ក៏បានទតឃើញឆ្អឹងក្បាលក្រពើធំមួយ ដែលស្លាប់យូរហើយនៅទីនោះ។ ហើយទីដែលព្រះរាជាទ្រង់ទតឃើញក្បាលក្រពើនោះក៏ជាប់ឈ្មោះថា ភូមិត្បូងក្រពើ មកដល់សព្វថ្ងៃ ។ សរុបជារួមមក រឿង ភ្នំសន្ទុកមិនត្រឹមតែជារឿងប្រជាប្រិយប៉ុណ្ណោះទេ តែវាបានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសំខាន់ៗ ព្រមទាំងបានបង្ហាញពីប្រវត្តិនៃការដាក់ឈ្មោះភូមិស្រុក និងជំនឿ ទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។